ភ្នំពេញនៅពេលរាត្រីគឺពោរពេញទៅដោយភាពអ៊ូអរ និងមានជម្រើសកម្សាន្តជាច្រើន ជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តការជួបជុំ លេងកម្សាន្ត និងស្តាប់តន្ត្រី។ ហើយកន្លែងផឹកស៊ីដែលមានតន្ត្រីអមជាមួយនិងបរិយាកាសស្រស់ស្រាយ ក្លាយជាទីពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ។ ដែលក្នុងចំណោមកន្លែងផឹកស៊ី ឌឹ វូត (The Wood) គឺជាកន្លែងដ៏ពេញនិយមមួយសម្រាប់យុវវ័យដែលចូលចិត្តបរិយាកាសបែបស្រស់ស្រាយ។ នៅ ឌឹ វូត អ្នកអាចរីករាយជាមួយតន្ត្រីលេងដោយផ្ទាល់ ដែលភាគច្រើនជាក្រុមតន្ត្រីខ្មែរលេងជាបទចម្រៀង ខោ វើ (Cover) ពេញនិយម ឬបទ អូរីជីណល របស់ពួកគេផ្ទាល់។ តន្ត្រីករភាគច្រើនមានសមត្ថភាពខ្ពស់ក្នុងការលេងបទចម្រៀងចម្រុះប្រភេទ ដូចជា ផប់, រ៉ក់, អាឃូស្ទីច ជាដើម ដែលធ្វើឱ្យបរិយាកាសកាន់តែអ៊ូអរ និងសប្បាយរីករាយ។ ក្រៅពីតន្ត្រី ការរៀបចំភ្លើង និងការតុបតែងកន្លែងក៏ជាចំណុចទាក់ទាញមួយដែរ ដោយមានភ្លើងពណ៌ច្រើនបែប ដែលកាន់តែធ្វើអោយមានអារម្មណ៏ល្អ និងស្រស់ស្រាយ។ មិនត្រឹមតែជាការរៀបចំភ្លើងបានល្អនោះទេ ការរៀបចំកន្លែងអង្គុយដែលផ្តល់ភាពឯកជន ក៏ជាចំណុចទាក់ទាញផងដែរ ដែលធ្វើឱ្យ ឌឹ វូត ក្លាយជាជម្រើសដំបូងសម្រាប់យុវវ័យជាច្រើន។ ឌឹ វូត មិនត្រឹមតែជាកន្លែងផឹកស៊ីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដ៏ល្អសម្រាប់ជួបជុំមិត្តភក្តិ ញ៉ាំអាហារឆ្ងាញ់ៗ ដោយមានទាំងម្ហូបបែបខ្មែរ និងបរទេស និងជាកន្លែងសម្រាប់បន្ធូរអារម្មណ៍ពីភាពតានតឹងក្រោយពេលធ្វើការ ឬសិក្សា។ សម្រាប់ អូ ថឹម គឺជាកន្លែងបារមួយទៀតដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យខ្មែរដែលចូលចិត្តភាពសាមញ្ញ និងមានតន្ត្រីកំដរ។ អូ ថឹម មានបរិយាកាសបែបយុវវ័យសម័យថ្មី និងទាន់សម័យ ដោយសារការរៀបចំតុបតែងប្លែកៗ ការប្រើប្រាស់ភ្លើងពណ៌ស្រស់ស្អាត ជាពិសេសភ្លើង ណេអុង ដែលបញ្ចេញឈ្មោះ អូ ថឹម យ៉ាងទាក់ទាញ។ ការរចនាផ្ទៃខាងក្នុងគឺផ្តោតលើភាពសាមញ្ញតែមានលក្ខណៈពិសេស ជាមួយនឹងកន្លែងអង្គុយបែបឈើ និងមានរានហាលជាថ្នាក់ៗ ដែលអនុញ្ញាតឱ្យភ្ញៀវអាចអង្គុយលេង និងជជែកគ្នាលេងបានយ៉ាងងាយស្រួល ។ អ្វីដែលធ្វើឱ្យ អូ ថឹម លេចធ្លោ និងមានភាពទាក់ទាញខ្លាំងនោះគឺវត្តមានតន្ត្រីលេងផ្ទាល់ ដែលមានអ្នកលេងហ្គីតាសំដែងនៅមុខរថយន្តដែលបានរៀបចំជាឆាកតូចមួយ ជាមួយនឹងស្លាកយីហោ កូរ៉ូណាបៀរ ភ្លឺចិញ្ចាចនៅពីលើ។ បារនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបរិយាកាសអ៊ូអរ រីករាយ ជាមួយនឹងតន្ត្រីលេងផ្ទាល់ដែលអាចបន្ធូរអារម្មណ៍ និងជជែកលេងកម្សាន្តជាមួយមិត្តភក្តិ។ អូ ថឹម តែងតែមានព្រឹត្តិការណ៍ពិសេសៗ ឬការប្រគំតន្ត្រីតូចៗ ដែលមានការចូលរួមពីក្រុមតន្ត្រីល្បីៗក្នុងស្រុក ធ្វើឱ្យកន្លែងនេះកាន់តែមានភាពទាក់ទាញ និងពេញនិយម។ ក្រៅពីតន្ត្រី ភេសជ្ជៈ និង ខុកថេល ប្លែកៗ ក៏ត្រូវបានរៀបចំឡើងយ៉ាងពិសេស និងជាចំណុចសំខាន់មួយទៀតដែល អូ ថឹម ផ្ដោតលើ ដើម្បីបំពេញតម្រូវការយុវវ័យសម័យថ្មីដែលចូលចិត្តសាកល្បងរសជាតិថ្មីៗ។ រីឯ បាសាក់ ឡេន វិញ មិនមែនជាបារតែមួយនោះទេ ប៉ុន្តែជាបណ្ដុំនៃបារ និងភោជនីយដ្ឋានតូចៗជាច្រើនដែលស្ថិតនៅក្នុងគន្លងផ្លូវតូចចង្អៀតមួយក្បែរផ្លូវលេខ ៣០៨។ តំបន់នេះមានភាពល្បីល្បាញដោយសារបរិយាកាសចម្រុះបែបអន្តរជាតិ និងសិល្បៈ ដែលផ្តល់នូវអារម្មណ៍ប្លែក ដូចជាកំពុងដើរកម្សាន្តនៅតាមផ្លូវតូចៗនៃទីក្រុងអឺរ៉ុប។ ហាងនីមួយៗនៅក្នុង ឡេន នេះមានរចនាបថ និងតន្ត្រីខុសៗគ្នា ដែលផ្ដល់ជម្រើសជាច្រើនដល់អ្នកមកកម្សាន្ត។ បរិយាកាសនៅទីនេះមានភាពរស់រវើក ប៉ុន្តែមិនដល់ថ្នាក់អ៊ូអរខ្លាំងពេកទេ ដែលធ្វើឱ្យអ្នកអាចជជែកលេងជាមួយមិត្តភក្តិបានស្រួល និងរីករាយជាមួយភេសជ្ជៈឆ្ងាញ់ៗ។ បាសាក់ ឡេន ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តស្វែងរកបទពិសោធន៍ថ្មីៗ ចង់ភ្លក្សភេសជ្ជៈប្លែកៗ និងចង់ដើរកម្សាន្តផ្លាស់ប្តូរបរិយាកាសពីហាងមួយទៅហាងមួយទៀតក្នុងចម្ងាយជិតៗគ្នា។ ទាំងអ្នកនៅក្នុងស្រុក និងជនបរទេសមកកម្សាន្តនៅទីនេះ បានធ្វើឱ្យ បាសាក់ ឡេន ក្លាយជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយផងដែរសម្រាប់ការទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍ថ្មីៗ។ សម្រាប់ ឌឹ ថប់ (The Top) វិញ គឺជាកន្លែងផឹកស៊ីមួយដែលពេញនិយមដោយសារទីតាំងបែប រ៉ូហ្វថប (Rooftop) របស់វា ដែលផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត និងបែប ផាណូរ៉ាម៉ា (Panorama) នៃទីក្រុងភ្នំពេញនៅពេលរាត្រី។ ការអង្គុយនៅ ឌឹ ថប់ គឺអ្នកអាចគយគន់ពន្លឺភ្លើងចម្រុះពណ៌ពីអគារខ្ពស់ៗ ការលម្អរភ្លើងតាមដងផ្លូវ និងចរាចរណ៍នៅខាងក្រោម ដែលបង្កើតអារម្មណ៍ប្លែក រ៉ូមែនទិក និងស៊ីវិល័យ។ ទីតាំងខ្ពស់បែបនេះផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់ជាងកន្លែងដែលនៅជាន់ផ្ទាល់ដី។ ចំពោះតន្ត្រីវិញ ឌឹ ថប់ ភាគច្រើនចាក់បទចម្រៀងបែប ឈីលអោត (Chill Out), ឡោនច៍ ម្យូស៊ិក (Lounge Music), ឌីប ហោស៍ (Deep House) ឬ ឡូហ្វាយ (Lo-Fi) ដែលមានចង្វាក់ស្ងប់ស្ងាត់ បន្ធូរអារម្មណ៍ តែស៊ីវិល័យ មិនរំខានដល់ការជជែកគ្នារបស់ភ្ញៀវ។ ពេលខ្លះក៏មានវត្តមានឌីជេ លេងផ្ទាល់ផងដែរ ដែលលេងបទភ្លេងបែប អាឃូស្ទីច ឬ តន្ត្រីអេឡិចត្រូនិច ស្រាលៗ ដើម្បីបំពេញតម្រូវការជាក់ស្តែង។ កន្លែងនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់សម្រាកលម្ហែអារម្មណ៍ មើលទេសភាពដ៏ស្រស់ស្អាតពីលើទីខ្ពស់ និងជជែកលេងជាមួយមិត្តភក្តិ ឬដៃគូក្នុងបរិយាកាសឯកជន និងប្រណីត។ ឌឹ ថប់ ផ្ដល់នូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយដែលខុសប្លែកពីបារដទៃទៀត ដោយផ្តោតលើទិដ្ឋភាព និងបរិយាកាសស្ងប់ស្ងាត់ជាងការរាំលេងកម្សាន្ត។ ម្យ៉ាងទៀត ក៏ជាកន្លែងដ៏ល្អសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ដោយសារផ្ទៃខាងក្រោយជាទេសភាពទីក្រុងភ្នំពេញដ៏អស្ចារ្យនៅពេលយប់ ដែលបង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យសម្រាប់រូបភាព។ សម្រាប់ភេសជ្ជៈនិងអាហារសម្រន់សុទ្ធតែមានគុណភាពខ្ពស់ ក៏ជាចំណុចបន្ថែមដែលធ្វើឱ្យ ឌឹ ថប់ ក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលស្វែងរកបទពិសោធន៍កម្សាន្តពេលរាត្រីដ៏ស៊ីវិល័យ។